ការគ្រប់គ្រង និងរំសាយភាពតានតឹង គឺជាជំនាញជីវិតដ៏សំខាន់ដើម្បីរក្សាតុល្យភាពសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ដើម្បីគ្រប់គ្រង និងរំសាយភាពតានតឹងបាន យើងត្រូវចេះពីវិធីសាស្ត្រមួយចំនួន។ ការដកដង្ហើមវែងៗ និងយឺតៗ ជួយឱ្យប្រព័ន្ធប្រសាទមានភាពស្ងប់ស្ងាត់ភ្លាមៗ។ សាកល្បងបច្ចេកទេសដកដង្ហើម ៤,៧,៨ ដើម្បីកាត់បន្ថយការភ័យព្រួយ។ ការធ្វើសមាធិត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ ជួយឱ្យខួរក្បាលមានរបៀបរៀបរយ។ ផ្ដោតអារម្មណ៍លើខ្យល់ដង្ហើមចេញចូល ដើម្បីកាត់ផ្ដាច់គំនិតដែលរញ៉េរញ៉ៃ។ ស្ដាប់តន្ត្រីសមាធិ ឬសំឡេងធម្មជាតិ ដើម្បីជួយឱ្យអារម្មណ៍ស្រស់ថ្លា។ ការសូត្រធម៌ ឬការអង្គុយស្ងៀមម្នាក់ឯង ជួយឱ្យចិត្តមានថាមពល។ ព្យាយាមរស់នៅក្នុងពេលបច្ចុប្បន្ន កុំបារម្ភពីរឿងដែលមិនទាន់មកដល់។ ប្រើប្រាស់ក្លិនក្រអូប ដូចជាក្លិនផ្កាឡាវែនឌ័រ ដើម្បីជួយឱ្យការសម្រាកកាន់តែស្ងប់ស្ងាត់។ ការបិទភ្នែកហើយស្រមៃដល់កន្លែងដែលអ្នកមានក្ដីសុខ គឺជាការសម្រាកខួរក្បាល។ ចំណាយពេលសញ្ជឹងគិតពីអ្វីដែលជាគុណតម្លៃក្នុងជីវិត។ ការហាត់ប្រាណបញ្ចេញញើស ជួយបញ្ចេញ អ័រម៉ូនរីករាយ ដែលជាថ្នាំបំបាត់ស្ត្រេសធម្មជាតិ។ ការដើរលំហែកាយនៅកន្លែងដែលមានដើមឈើច្រើន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ការហាត់ យូហ្គា ជួយឱ្យរាងកាយមានភាពបត់បែន និងធ្វើឲ្យចិត្តស្ងប់។ ការរាំតាមបទចម្រៀងដែលអ្នកចូលចិត្ត គឺអាចបញ្ចេញថាមពលអវិជ្ជមាន។ ការហែលទឹកជួយឱ្យរាងកាយមានអារម្មណ៍ស្រាល និងត្រជាក់ស្រទន់។ ព្យាយាមធ្វើចលនាពត់ខ្លួននៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយភាពតានតឹងសាច់ដុំ។ ការលេងកីឡាជាក្រុមជួយឱ្យអ្នកមានភាពសប្បាយរីករាយ និងភ្លេចទុក្ខកង្វល់។ ការជិះកង់កម្សាន្តនៅពេលល្ងាច ជួយឱ្យអារម្មណ៍ស្ងប់ល្អ។ ការម៉ាស្សាសម្រាករាងកាយ អាចរំសាយភាពតឹងណែននៅស្មា និងក។ ងូតទឹកក្ដៅឧណ្ហៗមុនពេលចូលគេង ដើម្បីឱ្យសាច់ដុំបានសម្រាក។ យើងត្រូវកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនច្រើនហួសហេតុ ដែលជាមូលហេតុធ្វើឱ្យអ្នកមានអារម្មណ៍ភ័យព្រួយច្រើន។ ញ៉ាំអាហារដែលមានតុល្យភាព និងសម្បូរវីតាមីន ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ព្រោះការខ្វះជាតិទឹកអាចធ្វើឱ្យអ្នកឆាប់មួម៉ៅ។ កាត់បន្ថយការញ៉ាំផ្អែមខ្លាំង ដែលធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ។ ការគេងឱ្យបាន ៧-៨ ម៉ោង គឺជាថ្នាំព្យាបាលស្ត្រេសដ៏ល្អបំផុត។ បង្កើតទម្លាប់ចូលគេង និងក្រោកពីគេងឱ្យទៀងពេល។ បិទឧបករណ៍អេឡិចត្រូនិកយ៉ាងតិច ៣០ នាទីមុនពេលចូលគេង។ កុំញ៉ាំអាហារដែលពិបាករំលាយពេកនៅពេលយប់ជ្រៅ។ ការសម្រាកភ្នែកពីអេក្រង់កុំព្យូទ័ររៀងរាល់មួយម៉ោងម្ដង គឺជារឿងដ៏ល្អ។ ការនិយាយរៀបរាប់ពីបញ្ហាប្រាប់មនុស្សដែលអ្នកទុកចិត្តបំផុត គឺជាវិធីដែលអាចជួយសម្រួលផ្លូវចិត្តបានល្អ។ ការសើចសប្បាយជាមួយមិត្តភក្តិ ជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេស។ ការសរសេរកំណត់ហេតុប្រចាំថ្ងៃ ដើម្បីបញ្ចេញអារម្មណ៍ដែលចុកណែនក្នុងចិត្ត។ រៀននិយាយពាក្យថា "ទេ" ចំពោះការងារដែលហួសពីសមត្ថភាពរបស់អ្នក។ ចំណាយពេលលេងជាមួយសត្វចិញ្ចឹម ដើម្បីកាត់បន្ថយភាពឯកោ។ ចូលរួមសកម្មភាពសង្គម ឬការងារស្ម័គ្រចិត្ត ដើម្បីស្វែងរកអត្ថន័យជីវិតថ្មី។ ការអោបមនុស្សជាទីស្រឡាញ់ ជួយឱ្យរាងកាយបញ្ចេញអរម៉ូនក្ដីសុខ។ កុំព្យាយាមធ្វើអ្វីៗឱ្យល្អឥតខ្ចោះពេក ។ ស្វែងរកអ្នកប្រឹក្សាផ្លូវចិត្ត ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកខ្លាំង។ ចៀសវាងមនុស្សដែលមានថាមពលអវិជ្ជមាន ឬចូលចិត្តរិះគន់អ្នក។ ការអានសៀវភៅដែលអ្នកចូលចិត្ត អាចនាំឲ្យមានអារម្មណ៍ទៅកាន់ពិភពថ្មី។ ធ្វើកិច្ចការផ្ទះ ឬដាំដើមឈើ ដើម្បីឱ្យចិត្តផ្ដោតលើអ្វីមួយដែលច្នៃប្រឌិត។ គូររូប ឬផាត់ពណ៌ ដើម្បីរំសាយភាពតានតឹងតាមរយៈសិល្បៈ។ ស្ដាប់តន្ត្រីដែលមានបទភ្លេងស្រទន់ និងមានអត្ថន័យវិជ្ជមាន។ មើលភាពយន្តកំប្លែង ដើម្បីឱ្យខួរក្បាលបានសម្រាកពីការគិត។ រៀនធ្វើម្ហូបថ្មីៗ ដែលអ្នកមិនដែលធ្លាប់សាកល្បង។ ការថតរូបភាពធម្មជាតិ ជួយឱ្យអ្នកចេះសង្កេតមើលភាពស្រស់ស្អាតជុំវិញខ្លួន។ ធ្វើដំណើរកម្សាន្តទៅតំបន់ឆ្ងាយៗ ដើម្បីផ្លាស់ប្តូរបរិយាកាស។ ការដោះស្រាយល្បែងប្រាជ្ញា ឬលេងហ្គេមសាមញ្ញៗដើម្បីកម្សាន្ត។ ចំណាយពេលធ្វើអ្វីដែលអ្នកស្រឡាញ់ ទោះបីជាការងារតូចតាចក៏ដោយ។ ការរៀបចំចាត់ចែងជីវិតដោយរៀបចំតារាងការងារប្រចាំថ្ងៃ ដើម្បីកុំឱ្យជីវិតមានការភាន់ច្រឡំ។ បញ្ចប់ការងារដែលសំខាន់បំផុតមុនគេ ដើម្បីកាត់បន្ថយសម្ពាធ។ រៀបចំបន្ទប់គេង និងកន្លែងធ្វើការឱ្យមានសណ្ដាប់ធ្នាប់ និងស្អាតបាត។ កំណត់ពេលវេលាច្បាស់លាស់សម្រាប់ការប្រើប្រាស់បណ្ដាញសង្គម។ ផ្ដាច់ទំនាក់ទំនងពីព័ត៌មានអវិជ្ជមានដែលធ្វើឱ្យអ្នកភ័យខ្លាច។ រៀនទទួលស្គាល់ថា រឿងខ្លះយើងមិនអាចគ្រប់គ្រងបានឡើយ។ ចេះផ្ដល់រង្វាន់ដល់ខ្លួនឯង បន្ទាប់ពីសម្រេចបានការងារណាមួយ។ កុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតអ្នកដទៃនៅលើអនឡាញ។ រៀនអត់ឱនឱ្យខ្លួនឯង ចំពោះកំហុសដែលបានកើតឡើងពីអតីតកាល។ ញញឹមឱ្យបានច្រើន ទោះបីជាអ្នកមិនទាន់មានអារម្មណ៍ចង់ញញឹមក៏ដោយ។ ការរក្សាតុល្យភាពយូរអង្វែង គឹត្រូវបង្កើតគោលដៅជីវិតឱ្យបានច្បាស់លាស់ ប៉ុន្តែមិនត្រូវតឹងរ៉ឹងពេកទេ។ រៀនជំនាញថ្មីៗ ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង។ ចំណាយពេលនៅម្នាក់ឯងខ្លះ ដើម្បីស្វែងយល់ពីតម្រូវការពិតរបស់ចិត្ត។ អ្នកក៏អាចធ្វើលំហាត់ប្រាណខួរក្បាលតាមរយៈការរៀនភាសាថ្មី។ អ្នកត្រូវរក្សាតុល្យភាពរវាងការងារ និងជីវិតឯកជន ។ កុំឱ្យការងារតាមរំខានអ្នកនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ត្រូវរស់នៅដោយមានសេចក្តីសង្ឃឹម និងសុទិដ្ឋិនិយមជានិច្ច។ ចងចាំថា "ស្ត្រេស" គឺជាផ្នែកមួយនៃជីវិត ប៉ុន្តែវាមិនមែនគ្រប់គ្រងជីវិតទាំងមូលរបស់អ្នកទេ។ ស្រឡាញ់ និងថែរក្សាខ្លួនឯងឱ្យបានច្រើនបំផុត។ សុខភាពផ្លូវចិត្តរបស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។